ប្រទេសកម្ពុជាមានកម្លាំងពលកម្មវ័យក្មេងយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលភាគច្រើនបានចាកចេញពីស្រុកកំណើតដើម្បីមកបម្រើការងារក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើងនៅតាមតំបន់សេដ្ឋកិច្ចពិសេស។ វិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង គឺជាសសរទ្រូងដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិរបស់កម្ពុជា ដោយបានផ្តល់ការងារដោយផ្ទាល់ដល់កម្មកររាប់សែននាក់ និងជួយទ្រទ្រង់ជីវភាពគ្រួសារនៅតាមជនបទ។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ បានធានាយ៉ាងច្បាស់លាស់នូវសិទ្ធិសេរីភាពពេញលេញសម្រាប់ពលរដ្ឋគ្រប់រូបក្នុងការបង្កើត និងចូលរួមក្នុងសហជីពតាមការស្ម័គ្រចិត្ត។ ច្បាប់ស្តីពីការងារឆ្នាំ ១៩៩៧ ដែលត្រូវបានកែសម្រួលជាបន្តបន្ទាប់ គឺជាឯកសារគតិយុត្តិដ៏សំខាន់បំផុតសម្រាប់គ្រប់គ្រងទំនាក់ទំនងវិជ្ជាជីវៈរវាងនិយោជក និងកម្មករនិយោជិតឱ្យមានតម្លាភាព។ សហជីពដើរតួនាទីយ៉ាងសកម្មជាតំណាងស្របច្បាប់របស់កម្មករនិយោជិត ក្នុងការជួបពិភាក្សា និងចរចាជាមួយម្ចាស់រោងចក្រ ដើម្បីស្វែងរកដំណោះស្រាយសមស្របចំពោះបញ្ហាប្រឈមនានានៅកន្លែងធ្វើការ។ ការបង្កើតសហជីពនៅក្នុងមូលដ្ឋានអាជីវកម្មនីមួយៗ មានគោលបំណងចម្បងក្នុងការការពារផលប្រយោជន៍សេដ្ឋកិច្ច សុខុមាលភាពសង្គម និងសិទ្ធិសេរីភាពដែលកម្មករគួរទទួលបានតាមច្បាប់។ សកម្មជនសិទ្ធិកម្មករតែងតែធ្វើសកម្មភាពយ៉ាងក្លាហាន និងម៉ឺងម៉ាត់បំផុត ដើម្បីលុបបំបាត់រាល់ទម្រង់នៃការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការរំលោភបំពានសិទ្ធិមនុស្សនៅក្នុងខ្សែសង្វាក់ផលិតកម្ម។ កម្មករគ្រប់រូបមានសិទ្ធិទទួលបានប្រាក់ឈ្នួលអប្បបរមាដែលត្រូវបានកំណត់ និងកែសម្រួលដោយរដ្ឋាភិបាលជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្លៃទំនិញនៅលើទីផ្សារ។ ដំណើរការនៃការចរចាប្រាក់ឈ្នួលអប្បបរមាត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់តាមរយៈយន្តការត្រីភាគី ដែលធានាបាននូវតុល្យភាពរវាងតម្រូវការកម្មករ និងលទ្ធភាពសេដ្ឋកិច្ចរបស់និយោជក។ យន្តការត្រីភាគីនេះរួមមានការចូលរួមពីតំណាងរដ្ឋាភិបាល តំណាងសមាគមនិយោជក និងតំណាងសហជីពកម្មករ ដើម្បីពិភាក្សាយ៉ាងទូលំទូលាយមុននឹងឈានដល់ការសម្រេចចិត្តចុងក្រោយ។ ការតស៊ូមតិប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់សហជីពបានក្លាយជាកម្លាំងចលករដ៏សំខាន់ ដែលជួយឱ្យប្រាក់ឈ្នួលគោលរបស់កម្មករកាត់ដេរមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ លក្ខខណ្ឌការងារនៅតាមរោងចក្រនីមួយៗត្រូវតែអនុវត្តឱ្យបានត្រឹមត្រូវបំផុតតាមស្តង់ដារបច្ចេកទេស និងបទដ្ឋានគតិយុត្តិដែលកំណត់ដោយអង្គការពលកម្មអន្តរជាតិ ហៅកាត់ថា ILO ដើម្បីធានាសុវត្ថិភាព។ កម្មវិធី "រោងចក្រកាន់តែប្រសើរនៅកម្ពុជា" ហៅកាត់ BFC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តច្បាប់ការងារនៅតាមរោងចក្រដែលផលិតទំនិញសម្រាប់នាំចេញទៅក្រៅប្រទេស។ សិទ្ធិក្នុងការធ្វើកូដកម្មដោយសន្តិវិធី និងអហិង្សាត្រូវបានអនុញ្ញាតដោយច្បាប់ ក្នុងករណីដែលការចរចាដោះស្រាយវិវាទការងារជាមួយនិយោជកមិនអាចឈានដល់កិច្ចព្រមព្រៀងដែលអាចទទួលយកបាន។ មុននឹងសម្រេចចិត្តធ្វើកូដកម្ម សហជីពមានកាតព្វកិច្ចត្រូវគោរពតាមនីតិវិធីនៃការជូនដំណឹងជាមុនទៅកាន់ភាគីពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចៀសវាងសកម្មភាពដែលផ្ទុយនឹងច្បាប់។ សកម្មជនសហជីពដែលហ៊ានចេញមុខតវ៉ា ច្រើនតែប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនដូចជា ការគំរាមកំហែងខាងផ្លូវចិត្ត ឬការរើសអើងពីសំណាក់អ្នកគ្រប់គ្រងនៅក្នុងរោងចក្រដែលខ្លួនបម្រើការងារ។ ការរើសអើងប្រឆាំងនឹងសមាជិក ឬថ្នាក់ដឹកនាំសហជីព មិនថាជាការបញ្ឈប់ពីការងារ ឬការដាក់សម្ពាធផ្សេងៗ គឺជាសកម្មភាពខុសច្បាប់ដែលត្រូវទទួលទោសតាមច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ស្តីពីសហជីពដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០១៦ មានគោលដៅរៀបចំសណ្តាប់ធ្នាប់ និងគ្រប់គ្រងសកម្មភាពរបស់អង្គការវិជ្ជាជីវៈឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពច្បាស់លាស់ជាងមុន។ អង្គការសង្គមស៊ីវិលទាំងក្នុងស្រុក និងអន្តរជាតិ តែងតែផ្តល់ការគាំទ្រ និងការបណ្តុះបណ្តាលផ្នែកច្បាប់ដល់កម្មករ ដើម្បីឱ្យពួកគេយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន។ កម្មករកាត់ដេរដែលជាកម្លាំងចលករដ៏សំខាន់ ភាគច្រើនលើសលប់គឺជាស្ត្រីដែលបានចាកចេញពីគ្រួសារនៅតាមបណ្តាខេត្តឆ្ងាយៗ ដើម្បីមកស្វែងរកប្រាក់ចំណូលផ្ញើទៅជួយគ្រួសារនៅស្រុកកំណើត។ ការការពារសិទ្ធិស្ត្រី និងការលើកកម្ពស់សមភាពយេនឌ័រនៅកន្លែងធ្វើការ គឺជាប្រធានបទស្នូលនៃការតស៊ូមតិ ដើម្បីធានាថាស្រ្តីមិនត្រូវបានគេរំលោភបំពាន ឬបង្ខិតបង្ខំក្នុងទម្រង់ណាមួយឡើយ។ បញ្ហាសុខភាពសាធារណៈ និងសុវត្ថិភាពបច្ចេកទេសនៅកន្លែងការងារ គឺជាអាទិភាពចម្បងដែលសហជីពតែងតែលើកយកមកពិភាក្សា ដើម្បីបង្ការគ្រោះថ្នាក់ការងារដែលមិនអាចស្មានទុកជាមុនបាន។ កម្មករនិយោជិតគ្រប់រូបមានសិទ្ធិពេញលេញក្នុងការទទួលបានការសម្រាកប្រចាំសប្តាហ៍ និងការឈប់សម្រាកប្រចាំឆ្នាំដែលទទួលបានប្រាក់ឈ្នួល ស្របតាមបទប្បញ្ញត្តិដែលបានចែងក្នុងច្បាប់ការងារ។ ការងារថែមម៉ោងត្រូវតែធ្វើឡើងដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្តពីសំណាក់កម្មករ និងត្រូវតែមានការទូទាត់ប្រាក់កម្រៃឱ្យបានត្រឹមត្រូវតាមអត្រាដែលច្បាប់បានកំណត់យ៉ាងច្បាស់លាស់។ របបសន្តិសុខសង្គម ហៅកាត់ (ប.ស.ស) គឺជាប្រព័ន្ធគាំពារដ៏សំខាន់ដែលផ្តល់ការធានារ៉ាប់រងលើផ្នែកថែទាំសុខភាព គ្រោះថ្នាក់ការងារ និងការផ្តល់ប្រាក់ឧបត្ថម្ភផ្សេងៗដល់កម្មករនិយោជិតទាំងអស់។ តាមរយៈការកាន់កាប់ប័ណ្ណ ប.ស.ស កម្មករមានសិទ្ធិទទួលបានសេវាពិនិត្យសុខភាព និងការព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យដែលជាដៃគូសហការរបស់រដ្ឋនៅទូទាំងប្រទេស។ ការទប់ស្កាត់ការបៀតបៀនផ្លូវភេទ និងអំពើហិង្សាផ្អែកលើយេនឌ័រនៅកន្លែងធ្វើការ គឺជាបញ្ហាចំពោះមុខដែលសកម្មជនសិទ្ធិមនុស្សកំពុងខិតខំប្រឹងប្រែងលុបបំបាត់ឱ្យអស់ពីសង្គមកម្ពុជា។ សហជីពដើរតួជាទីប្រឹក្សាច្បាប់ដ៏មានទំនុកចិត្ត ក្នុងការជួយជ្រោមជ្រែងកម្មករដែលរងគ្រោះដោយសារការបញ្ឈប់ពីការងារដោយអយុត្តិធម៌ ឬការរំលោភលើកិច្ចសន្យាការងារពីសំណាក់និយោជក។ ក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាស្ថាប័នឯករាជ្យដែលត្រូវបានបង្កើតឡើងដើម្បីដោះស្រាយវិវាទការងារសមូហភាពដោយសន្តិវិធី និងមានតម្លាភាពក្រៅប្រព័ន្ធតុលាការដែលចំណាយពេលយូរ។ រាល់ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល មិនត្រឹមតែជួយដោះស្រាយបញ្ហាឱ្យបានឆាប់រហ័សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសន្សំសំចៃពេលវេលា និងថវិកាយ៉ាងច្រើនសម្រាប់ទាំងកម្មករ និងនិយោជក។ សេរីភាពក្នុងការបញ្ចេញមតិ និងការជួបជុំរបស់កម្មករនៅតាមកន្លែងធ្វើការ គឺជាសញ្ញាណដ៏សំខាន់នៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាមូលដ្ឋាននៅក្នុងបរិបទសង្គមទំនើប។ ការបង្កើត និងពង្រឹងបណ្តាញទំនាក់ទំនងជាមួយសហជីពអន្តរជាតិ ជួយឱ្យសំឡេង និងការទាមទាររបស់កម្មករកម្ពុជាត្រូវបានឮកាន់តែច្បាស់នៅលើឆាកអន្តរជាតិ និងទីផ្សារពិភពលោក។ ម៉ាកយីហោល្បីៗលើពិភពលោកដែលបញ្ជាទិញទំនិញពីកម្ពុជា មានទំនួលខុសត្រូវសង្គមក្នុងការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ដើម្បីធានាថារោងចក្រផ្គត់ផ្គង់មិនរំលោភសិទ្ធិកម្មករឡើយ។ សកម្មជនសិទ្ធិការងារតែងតែជំរុញ និងអំពាវនាវឱ្យអ្នកបញ្ជាទិញអន្តរជាតិមានក្រមសីលធម៌ខ្ពស់ ក្នុងការធានាថាផលិតផលនីមួយៗត្រូវបានផលិតឡើងក្រោមលក្ខខណ្ឌការងារប្រកបដោយយុត្តិធម៌។ បញ្ហាប្រព័ន្ធខ្យល់ចេញចូល សីតុណ្ហភាពក្តៅខ្លាំង និងបរិស្ថានមិនល្អនៅក្នុងរោងចក្រ នៅតែជាកង្វល់ដ៏ធំដែលសហជីពទាមទារឱ្យមានការកែលម្អជាបន្ទាន់ដើម្បីសុខភាពកម្មករ។ ការរៀបចំឱ្យមានមធ្យោបាយដឹកជញ្ជូនកម្មករដែលប្រកបដោយសុវត្ថិភាព និងផាសុកភាព គឺជាចំណុចស្នូលនៃការតស៊ូមតិ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានលើកម្មករ។ សហជីពឯករាជ្យដែលមិនចំណុះឱ្យនិន្នាការនយោបាយណាមួយ ដើរតួជាអ្នករិះគន់ក្នុងន័យស្ថាបនា ដើម្បីជំរុញឱ្យរដ្ឋាភិបាលបង្កើតគោលនយោបាយការងារដែលផ្តល់ផលប្រយោជន៍ពិតប្រាកដ។ រដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងធ្វើវិសោធនកម្មច្បាប់ការងារជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃសេដ្ឋកិច្ចឌីជីថល និងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ។ ការយល់ដឹងអំពីខ្លឹមសារនៃកិច្ចសន្យាការងារ និងបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រ គឺជាចំណេះដឹងមូលដ្ឋានដែលកម្មករថ្មីថ្មោងគ្រប់រូបត្រូវតែស្វែងយល់ឱ្យបានច្បាស់លាស់មុននឹងចុះហត្ថលេខា។ កិច្ចសន្យាការងារនៅកម្ពុជាត្រូវបានបែងចែកជាពីរប្រភេទសំខាន់ៗ គឺកិច្ចសន្យាមានថិរវេលាកំណត់ និងមិនកំណត់ ដែលប្រភេទនីមួយៗផ្តល់នូវអត្ថប្រយោជន៍ និងកាតព្វកិច្ចផ្សេងៗគ្នា។ សកម្មជនសិទ្ធិមនុស្ស និងអង្គការអន្តរជាតិតែងតែតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីចាប់ខ្លួន ឬការចោទប្រកាន់លើសកម្មជនសហជីពដែលកើតឡើងក្នុងអំឡុងពេលនៃការតវ៉ាសុំសិទ្ធិ។ ការផ្តល់ការអប់រំ និងការផ្សព្វផ្សាយអំពីសិទ្ធិការងារឱ្យបានទូលំទូលាយ គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការបង្កើនអំណាចដល់កម្មករ ដើម្បីកុំឱ្យពួកគេងាយរងគ្រោះដោយសារការកេងប្រវ័ញ្ច។ សហជីពនៅតាមមូលដ្ឋាននីមួយៗ ជួយសម្របសម្រួល និងដោះស្រាយវិវាទតូចតាចដែលកើតមានឡើងរវាងកម្មករ និងអ្នកគ្រប់គ្រងផ្ទាល់ ដើម្បីបង្ការកុំឱ្យបញ្ហានោះរីកធំខ្លាំង។ ការលើកកម្ពស់ការសន្ទនាសង្គមប្រកបដោយភាពស្មោះត្រង់ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយជម្លោះ និងការបង្កើតឱ្យមានភាពចុះសម្រុងគ្នានៅក្នុងកន្លែងការងារ។ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានផ្តល់សច្ចាប័នលើអនុសញ្ញាស្នូលសំខាន់ៗរបស់អង្គការ ILO ជាច្រើន ដែលនេះបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគោរពស្តង់ដារការងារ។ ការបង្កើតឱ្យមាន "ការងារសមរម្យ" សម្រាប់ពលរដ្ឋគ្រប់រូប គឺជាគោលដៅយុទ្ធសាស្ត្រនៃការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ។ ក្រៅពីការតវ៉ាសុំសិទ្ធិ សហជីពក៏មានតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ និងជំនាញបច្ចេកទេសបន្ថែម ដើម្បីបង្កើនផលិតភាពការងារដល់សមាជិករបស់ខ្លួន។ សិទ្ធិមាតុភាពសម្រាប់កម្មការិនីដែលកំពុងពពោះ ត្រូវបានការពារយ៉ាងម៉ឺងម៉ាត់តាមច្បាប់ ដោយមិនអនុញ្ញាតឱ្យមានការបញ្ឈប់ពីការងារ ឬការបង្ខំឱ្យធ្វើការងារធ្ងន់ៗដែលប៉ះពាល់ដល់ទារកឡើយ។ ការផ្តល់ប្រាក់ឧបត្ថម្ភពីរដ្ឋ និងនិយោជកក្នុងអំឡុងពេលសម្រាលកូន គឺជាការជួយសម្រាលបន្ទុកហិរញ្ញវត្ថុដ៏ធំធេងសម្រាប់ស្ត្រីជាម្តាយ ដែលជួយឱ្យពួកគេមានលទ្ធភាពមើលថែទាំកូនបានល្អ។ ការតស៊ូមតិដើម្បីទទួលបាន "ប្រាក់ឈ្នួលសម្រាប់ជីវភាព" ដែលលើសពីកម្រិតប្រាក់ឈ្នួលអប្បបរមា កំពុងក្លាយជាប្រធានបទក្តៅគគុកដែលសហជីពកំពុងខិតខំទាមទារឱ្យសម្រេចបាន។ សកម្មជនការងារនាសម័យទំនើបបានប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមយ៉ាងទូលំទូលាយ ដើម្បីផ្សព្វផ្សាយព័ត៌មាន និងចំណេះដឹងអំពីសិទ្ធិការងារឱ្យបានដល់ដៃកម្មករបានយ៉ាងឆាប់រហ័សបំផុត។ ការធ្វើការងារជាក្រុម និងការរួបរួមគ្នានៅក្រោមដំបូលសហជីពតែមួយ បង្កើតឱ្យមានសាមគ្គីភាព និងកម្លាំងចរចាដ៏រឹងមាំមួយដែលនិយោជកមិនអាចមើលរំលងបានឡើយ។ បញ្ហាការងារកុមារត្រូវបានហាមឃាត់យ៉ាងដាច់អហង្ការនៅក្នុងរោងចក្រផ្លូវការទាំងអស់ ហើយរដ្ឋាភិបាលបានដាក់ចេញនូវវិធានការតឹងរ៉ឹងដើម្បីលុបបំបាត់បញ្ហានេះឱ្យអស់ពីខ្សែសង្វាក់ផលិតកម្ម។ សហជីពដើរតួជាអ្នកតាមដានយ៉ាងដិតដល់លើការទូទាត់ប្រាក់បំណាច់អតីតភាពការងារ និងអត្ថប្រយោជន៍ផ្សេងៗ ដើម្បីធានាថាវាកើតឡើងដោយតម្លាភាព និងស្របតាមច្បាប់កំណត់។ ករណីនៃការបិទរោងចក្រភ្លាមៗដោយមិនបានជូនដំណឹងទុកជាមុន ឬមិនបានទូទាត់សំណងឱ្យបានត្រឹមត្រូវដល់កម្មករ នៅតែជាបញ្ហាប្រឈមដ៏ធំដែលទាមទារឱ្យមានការដោះស្រាយ។ សកម្មជនតែងតែបន្តអំពាវនាវឱ្យរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធមានវិធានការច្បាប់តឹងរ៉ឹងបំផុតចំពោះនិយោជកណាដែលបានរត់ចោលរោងចក្រដោយបន្សល់ទុកកម្មករឱ្យនៅម្នាក់ឯង។ ការកសាងទំនាក់ទំនងវិជ្ជាជីវៈដែលផ្អែកលើការជឿទុកចិត្តគ្នា មិនត្រឹមតែផ្តល់ប្រយោជន៍ដល់កម្មករប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឱ្យរោងចក្រមានផលិតភាពខ្ពស់ និងមានស្ថិរភាពយូរអង្វែង។ កម្មករនិយោជិតគ្រប់រូបមានសិទ្ធិទទួលបានអាហារូបត្ថម្ភដែលគ្រប់គ្រាន់ និងមានទឹកស្អាតប្រើប្រាស់នៅកន្លែងធ្វើការ ដើម្បីរក្សាសុខភាពឱ្យបានមាំមួនសម្រាប់ការបំពេញការងារប្រចាំថ្ងៃ។ ការប្រារព្ធពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា ជារៀងរាល់ឆ្នាំ គឺជាការរំលឹកដល់ប្រវត្តិសាស្ត្រនៃការតស៊ូរបស់កម្មករពិភពលោក ដើម្បីទទួលបានសិទ្ធិ និងសេចក្តីថ្លៃថ្នូរ។ សហជីពមានសិទ្ធិអន្តរាគមន៍ និងប្តឹងតវ៉ាទៅកាន់អាជ្ញាធរ នៅពេលដែលពួកគេពិនិត្យឃើញថាមានការបង្ខំឱ្យកម្មករធ្វើការថែមម៉ោងហួសពីកម្រិតអតិបរមាដែលច្បាប់បានកំណត់។ ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មីដែលបានដាក់ឱ្យអនុវត្ត បានផ្តល់នូវក្តីសង្ឃឹមយ៉ាងខ្លាំងដល់កម្មករតាមរយៈការបង្កើតនូវប្រព័ន្ធសោធននិវត្តន៍សម្រាប់ពួកគេនៅពេលចាស់ជរា។ ការសន្សំប្រាក់ទុកក្នុងមូលនិធិសោធននិវត្តន៍តាំងពីពេលកំពុងបម្រើការងារ គឺជាការធានានូវសន្តិសុខហិរញ្ញវត្ថុ និងអនាគតដ៏មានសេចក្តីសុខសម្រាប់កម្មករនៅពេលឈប់ធ្វើការ។ ការតស៊ូមតិរបស់សហជីព និងសកម្មជនសិទ្ធិមនុស្ស មិនមែនធ្វើឡើងដើម្បីតែផលប្រយោជន៍ជាលុយកាក់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការតស៊ូដើម្បីតម្លៃមនុស្ស និងសេចក្តីថ្លៃថ្នូរនៃការធ្វើការ។ ការរើសអើងប្រឆាំងនឹងអ្នកផ្ទុកមេរោគអេដស៍ ជនពិការ ឬអ្នកដែលមាននិន្នាការផ្លូវភេទខុសប្លែកពីគេនៅកន្លែងធ្វើការ គឺជាទង្វើដែលត្រូវថ្កោលទោស និងហាមឃាត់យ៉ាងដាច់ខាត។ សកម្មជនការងារដើរតួជាស្ពានចម្លងដ៏សំខាន់ដែលតភ្ជាប់ទំនាក់ទំនងរវាងកម្មករដែលជួបការលំបាក និងអាជ្ញាធរដែនដី ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ឱ្យបានទាន់ពេលវេលាបំផុត។ ភាពជាដៃគូយុទ្ធសាស្ត្រជាមួយអង្គការអន្តរជាតិជួយពង្រឹងសមត្ថភាពដឹកនាំ និងជំនាញចរចារបស់សហជីពឱ្យកាន់តែមានលក្ខណៈវិជ្ជាជីវៈ និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។ ការចរចាជាសមូហភាពរវាងនិយោជក និងសហជីព គឺជាគន្លឹះដ៏សំខាន់បំផុតក្នុងការបង្កើតឱ្យមានបរិយាកាសការងារដែលប្រកបដោយសន្តិភាព និងមានការយោគយល់គ្នាទៅវិញទៅមក។ កម្មករគ្រប់រូបមានសិទ្ធិបដិសេធមិនបំពេញការងារណាមួយដែលពួកគេពិនិត្យឃើញថាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត ឬសុខភាពរបស់ពួកគេដោយគ្មានការការពារត្រឹមត្រូវ។ ការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនឯង គឺជាជំហានដំបូងដ៏សំខាន់បំផុតឆ្ពោះទៅរកសេរីភាពការងារ និងការរស់នៅប្រកបដោយមោទនភាពក្នុងនាមជាអ្នកផលិតសម្រាប់សង្គម។ ការអភិវឌ្ឍវិស័យការងារនៅកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខបាន គឺចាំបាច់ត្រូវមានការចូលរួមដោយស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ពីសំណាក់រដ្ឋាភិបាល និយោជក និងសហជីព។